ឯប្រហិតសាច់គោវិញ គឺជាប្រហិតដែលធ្វើពីសាច់គោសុទ្ធ ហើយមានរសជាតិឈ្ងុយឆ្ងាញ់ មានសភាពស្អិតល្មួត និងមានជាតិសាច់គោសុទ្ធ។ របៀបធ្វើ ជ្រើសរើសសាច់គោដែលមានសរសៃល្អ និងមានខ្លាញ់តិចតួច។ សាច់គោត្រូវយកមកលាងទឹកឱ្យស្អាត រួចហាន់ជាចំណិតតូចៗ។ ជំហានបន្ទាប់ យកសាច់គោដែលហាន់រួចទៅកិនដោយម៉ាស៊ីនកិនសាច់ឱ្យម៉ត់ល្អ។ ដើម្បីឱ្យប្រហិតមានភាពស្អិត និងទន់ គេអាចកិនម្ដងហើយម្ដងទៀត ឬបុកក្នុងត្បាល់។ ក្នុងពេលកិន គេអាចបន្ថែមទឹកកកបន្តិច ដើម្បីជួយឱ្យសាច់គោម៉ត់ និងស្អិតកាន់តែល្អ។ ការលាយគ្រឿង បន្ថែមអំបិល ស្ករស ម្រេច ម្សៅស៊ុប ឬប៊ីចេង ខ្ទឹមសចិញ្ច្រាំ បើចង់បានក្លិនឈ្ងុយ និងម្សៅឆា ឬម្សៅមីបន្តិចបន្តួច។ លាយគ្រឿងទាំងអស់នេះឱ្យសព្វ ហើយច្របាច់ ឬបុកបញ្ចូលគ្នាឱ្យស្អិតរហូតទាល់តែសាច់មានលក្ខណៈយឺត។ ចំណុចបន្ទាប់ គេត្រូវដាក់ដាំទឹកឱ្យពុះ រួចបន្ថយភ្លើងឱ្យរង្វើល។ ដាក់ប្រហិតចូលស្រុះរហូតដល់អណ្ដែតឡើងលើ និងឆ្អិនល្អ និងដួសចេញត្រាំក្នុងទឹកត្រជាក់បន្តិច។ ប្រហិតសាច់គោដែលស្រុះរួច ក៏អាចយកទៅចៀនឱ្យឡើងពណ៌ត្នោត និងមានសំបកក្រៅស្រួយ។